នៅក្នុងសង្គមខ្មែរ ក៏ដូចជាវប្បធម៌ជាច្រើននៅលើពិភពលោក ការប្ដូរឈ្មោះមិនមែនគ្រាន់តែជាការផ្លាស់ប្ដូរពាក្យពេចន៍ធម្មតានោះទេ។ វាបង្កប់នូវជំនឿដ៏មុតមាំទៅលើសំណាងល្អ សេចក្ដីសុខ និងអំណាចខាងវិញ្ញាណ។ មនុស្សជាច្រើនជឿថា ឈ្មោះអាចជះឥទ្ធិពលដល់ជោគវាសនា ជីវិត និងអនាគតរបស់បុគ្គលម្នាក់ៗ។ ការសម្រេចចិត្តប្ដូរឈ្មោះតែងតែកើតចេញពីការសង្កេត ការពិចារណា និងការស្វែងរកសន្តិភាពផ្លូវចិត្ត។ នេះជាទង្វើដ៏សំខាន់មួយក្នុងជីវិតរបស់មនុស្ស។ ហេតុផលសំខាន់ៗសម្រាប់ការប្ដូរឈ្មោះ គឺមនុស្សអាចសម្រេចចិត្តប្ដូរឈ្មោះដោយសារហេតុផលជាច្រើន ដែលភាគច្រើនជាប់ទាក់ទងនឹងជំនឿ និងបំណងប្រាថ្នាផ្ទាល់ខ្លួន។ ដើម្បីនាំមកនូវសំណាងល្អ លាភ សក្ការៈ មនុស្សមួយចំនួនជឿថាឈ្មោះដែលបានដាក់តាំងពីកំណើត អាចនឹងមិនសូវត្រូវឆុង ឬមិនសូវនាំលាភសំណាងមកឲ្យពួកគេឡើយ។ ហេតុអាចជាការឧស្សាហជួបឧបសគ្គក្នុងជីវិតរបស់ពួកគេ។ អាចជាការរកសុីមិនសិនចំណេញ ខាតបង់ចំណូលច្រើន។ ជួនកាលក៏មានរឿងរ៉ាវមិនល្អកើតឡើងជាញឹកញាប់ក្នុងក្រុមគ្រួសារ។ ការជួបប្រទះនូវបញ្ហាបែបនេះ ធ្វើឲ្យពួកគេគិតថាឈ្មោះដើមអាចជាឧបសគ្គ។ ដូច្នេះ ពួកគេសម្រេចចិត្តទៅពិគ្រោះជាមួយ គ្រូហោរា គ្រូទាយ ឬព្រះសង្ឃ។ គោលបំណងគឺដើម្បីរកឈ្មោះថ្មីដែលត្រូវតាមក្បួនហុងស៊ុយ។ គេជឿថាឈ្មោះដែលមានធាតុត្រូវគ្នា អាចជួយទាក់ទាញលាភសំណាង។ ឈ្មោះដែលអាចនាំមកនៃប្រភ្នូរអាក្រក់រួមមាន "ទុក្ខ" "ក្រ" "ឈឺ" ឬ "បែកបាក់"។ ពួកគេនឹងប្ដូរទៅជាឈ្មោះដែលមានន័យថា "មាន" "ជ័យ" "សុភមង្គល" "រុងរឿង" ឬ "សាមគ្គី" វិញ។ ការផ្លាស់ប្ដូរឈ្មោះនេះគេជឿថាជានិមិត្តរូបនៃការផ្លាស់ប្ដូរវាសនារបស់ខ្លួន។ ដើម្បីទទួលបានសេចក្តីសុខ និងសិរីមង្គល មនុស្សខ្លះជឿថាឈ្មោះចាស់របស់ពួកគេ អាចនឹងមាន "ធម្យមារ" ។ ពួកគេជឿថាឈ្មោះចាស់អាចទាក់ទាញវិញ្ញាណមិនល្អឬបង្កបញ្ហាអរូបីផ្សេងៗ។ ដូច្នេះ ការប្ដូរឈ្មោះអាចជួយបណ្ដេញវិញ្ញាណអាក្រក់ឬឧបទ្រពចង្រៃចេញពីខ្លួន។ ក្នុងករណីខ្លះ ឈ្មោះត្រូវបានប្ដូរតាមរយៈការ បន់ស្រន់ដល់អ្នកតា ម្ចាស់ទឹកម្ចាស់ដី ឬទេវតា។ ការប្ដូរឈ្មោះនេះ គឺប្រៀបដូចជាការផ្ដល់ជីវិតថ្មីមួយ។ ជីវិតដែលស្ថិតក្រោមការការពារពីអំណាចអរូបីដែលពួកគេជឿជាក់។ ការប្ដូរឈ្មោះក៏អាចផ្ដល់នូវ សន្តិភាពផ្លូវចិត្ត និងក្តីសង្ឃឹមថ្មីផងដែរ។ ពួកគេជឿថាឈ្មោះថ្មីនឹងនាំមកនូវភាពស្ងប់សុខ និងភាពសុខដុមរមនា។ ក្នុងសង្គមខ្មែរ ការប្ដូរឈ្មោះក៏អាចជាប់ទាក់ទងនឹង អបិយជំនឿ ផងដែរ។ ការប្ដូរឈ្មោះអាចជាជំហានដំបូងនៃដំណើរផ្លាស់ប្ដូរដ៏ធំនោះ វាជាការបោះបង់អត្តសញ្ញាណចាស់។ ពួកគេជឿថាឈ្មោះថ្មីនឹងនាំមកនូវកម្លាំងចិត្តថ្មី។ ដំណើរការនៃការប្ដូរឈ្មោះនៅប្រទេសកម្ពុជា គឺតម្រូវឲ្យមាននីតិវិធីច្បាស់លាស់ជាមួយរដ្ឋបាលសាធារណៈ។ ការប្តូវឈ្មោះតម្រូវឆ្លងកាត់ មេភូមិ ឃុំ ស្រុក។ នីតិវិធីទាំងនេះត្រូវបានបង្កើតឡើងដើម្បីរក្សាសណ្តាប់ធ្នាប់។ នីតិវិធីផ្លូវការ បន្ទាប់មក ពួកគេត្រូវដាក់ពាក្យស្នើសុំប្ដូរឈ្មោះទៅកាន់សាលាឃុំ ឬ សង្កាត់ ឬមន្ទីរអត្តសញ្ញាណប័ណ្ណនៅតាមបណ្ដាខេត្តក្រុង។ ត្រូវបំពេញឯកសារមួយចំនួនដែលតម្រូវដោយច្បាប់និងឆ្លងកាត់ការផ្ទៀងផ្ទាត់អត្តសញ្ញាណឲ្យបានត្រឹមត្រូវ។ ឯកសារដែលត្រូវការរួមមាន សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ ការប្ដូរឈ្មោះមិនអាចធ្វើដោយគ្មានច្បាប់អនុញ្ញាតឡើយ។ ការអនុម័ត នៅពេលដែលការស្នើសុំត្រូវបានអនុម័ត ឈ្មោះថ្មីនឹងត្រូវចុះក្នុងអត្តសញ្ញាណប័ណ្ណ ក៏ដូចជានៅក្នុងសៀវភៅគ្រួសារ សំបុត្រកំណើត និងឯកសារផ្លូវការផ្សេងៗទៀតដែលពាក់ព័ន្ធ ដំណើរការនេះអាចចំណាយពេលខ្លះៗ អាស្រ័យលើភាពស្មុគស្មាញនៃឯកសារនិងការងាររបស់អាជ្ញាធរ។ ការទទួលបានឯកសារថ្មីជាផ្លូវការ បញ្ជាក់ពីការទទួលស្គាល់ឈ្មោះថ្មី នេះជួយឲ្យពួកគេអាចប្រើប្រាស់ឈ្មោះថ្មីដោយស្របច្បាប់។ សរុបមក ការប្ដូរឈ្មោះគឺជាទង្វើមួយដែលមិនត្រឹមតែផ្លាស់ប្ដូរអត្តសញ្ញាណផ្លូវការនោះទេ ប៉ុន្តែវាបង្កប់នូវជំនឿ ការរំពឹងទុក និងបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់បុគ្គលម្នាក់ៗ។ ពួកគេចង់ស្វែងរកសេចក្ដីសុខ សំណាងល្អ និងជីវិតប្រសើរឡើង។ វាជាផ្នែកមួយនៃជំនឿអរូបី និងទស្សនៈវិស័យរបស់មនុស្សចំពោះជោគវាសនារបស់ខ្លួន។ ជំនឿនេះនៅតែបន្តស្ថិតស្ថេរក្នុងសង្គមខ្មែររហូតមកដល់បច្ចុប្បន្ន។